នៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយទៅជាកន្លែងដ៏សំខាន់សម្រាប់ការចែករំលែកវប្បធម៌ និងការកម្សាន្តក្នុងស្រុក។ យុវវ័យជាច្រើនមើលវីដេអូបង្ហាញចំណាប់អារម្មណ៍ ដើម្បីរីករាយជាមួយតន្ត្រីខ្មែរ ភាពយន្ត និងកំប្លែង។ វីដេអូបង្ហាញចំណាប់អារម្មណ៍ បង្ហាញពីអារម្មណ៍ពិតៗ ដូចជាសំណើច ការភ្ញាក់ផ្អើល និងភាពរំភើបជាដើម។ វីដេអូទាំងនេះច្រើនតែរួមបញ្ចូលបទចម្រៀងក្នុងស្រុក របាំប្រពៃណី និងការប្រារព្ធពិធីបុណ្យនានា។ អ្នកបង្កើតមាតិការមួយចំនួនថតវីដេអូចំណាប់អារម្មណ៍របស់ពួកគេចំពោះបទចម្រៀងខ្មែរដែលចេញនៅលើ YouTube ឬ TikTok។ អ្នកមើលរីករាយនឹងតាមដានវីដេអូដែលបង្ហាញពីចំណាប់អារម្មណ៍ពិតប្រាកដ និងស្មោះត្រង់។ វីដេអូកំប្លែងរបស់តារាកំប្លែងក្នុងស្រុកកំពុងពេញនិយមយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ ជារឿយៗ ឆាណែលសម្រាយរឿង ជួយធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកលេងបណ្ដាញសង្គមវ័យក្មេង។ ពិធីបុណ្យដូចជាបុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ ជួនកាលក៏ត្រូវបានបង្ហាញនៅក្នុងវីដេអូបង្ហាញចំណាប់អារម្មណ៍ដែរ។ វីដេអូទាំងនេះជួយក្មេងៗជំនាន់ក្រោយឱ្យស្វែងយល់អំពីវប្បធម៌ខ្មែរតាមរបៀបកម្សាន្ត។ អ្នកធ្វើវីដេអូបង្ហាញចំណាប់អារម្មណ៍ជាច្រើនប្រើភាសាខ្មែរដើម្បីធ្វើឱ្យវីដេអូរបស់ពួកគេកាន់តែមានប្រជាប្រិយភាពជាមួយទស្សនិកជនក្នុងតំបន់។ វីដេអូបង្ហាញចំណាប់អារម្មណ៍មួយចំនួនផ្ដោតលើចម្រៀង និងទេពកោសល្យក្នុងស្រុក។ ជារឿយៗវីដេអូលើកទឹកចិត្តឱ្យអ្នកទស្សនាចែករំលែកបទពិសោធន៍ ឬការចងចាំរបស់ពួកគេ។ តាមរយៈការមើលវីដេអូបង្ហាញចំណាប់អារម្មណ៍ ប្រជាជនមានអារម្មណ៍ថាបានទទួលការផ្សាភ្ជាប់នឹងទំនៀមទម្លាប់ខ្មែរ ទោះបីជាពួកគេរស់នៅឆ្ងាយពីផ្ទះក៏ដោយ។ TikTok និង Facebook គឺជាវេទិកាដ៏ពេញនិយមសម្រាប់ការចែករំលែកវីដេអូបង្ហាញចំណាប់អារម្មណ៍របស់ប្រជាជនខ្មែរ។ អ្នកបង្កើតមាតិកាជាច្រើនថតនូវវីដេអូបង្ហាញចំណាប់អារម្មណ៍ខ្លីៗចំពោះបទចម្រៀង ឬ ខ្សែភាពយន្តថ្មីៗ។ វីដេអូទាំងនេះតែងតែត្រូវបានចែករំលែកយ៉ាងទូលំទូលាយក្នុងចំណោមមិត្តភក្តិ និងក្រុមគ្រួសារកម្ពុជា។ វីដេអូចំណាប់អារម្មណ៍ខ្លះបង្ហាញថា អ្នកទស្សនារីករាយនឹងរបាំប្រពៃណីខ្មែរ។ ពេលខ្លះអ្នកធ្វើវីដេអូបង្ហាញចំណាប់អារម្មណ៍ ផ្តល់យោបល់របស់ពួកគេចំពោះរឿង ឬតន្ត្រីដែលពួកគេមើល។ អ្នកចូលចិត្តបញ្ចេញមតិលើវីដេអូទាំងនោះ ដោយ ចែករំលែកគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ វីដេអូចំណាប់អារម្មណ៍ជួយសិល្បករក្នុងស្រុកឱ្យទទួលបានការចាប់អារម្មណ៍ដោយមិនចាំបាច់ត្រូវចំណាយលុយអស់ច្រើនលើការផ្សព្វផ្សាយ។ ទស្សនិកជនរីករាយនឹងការស្វែងយល់អំពីទំនៀមទម្លាប់ខ្មែរ ស្របពេលទទួលបានការកម្សាន្តតាមរយៈវីដេអូទាំងនោះ។ អ្នកបង្កើតមាតិកាខ្លះធ្វើវីដេអូភ្លក់ម្ហូបប្រពៃណីខ្មែរជាលើកដំបូង។ វីដេអូបង្ហាញចំណាប់អារម្មណ៍ជារឿយៗជម្រុញឱ្យអ្នកមើលចង់ទៅស្វែងរកវីដេអូដើម ដើម្បីទស្សនា។ តាមរយៈការរួមបញ្ចូលការកម្សាន្តក្នុងស្រុកជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម វប្បធម៌ខ្មែរបានឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ។ ពេលខ្លះ វីដេអូចំណាប់អារម្មណ៍ក៏បង្ហាញពីកម្មវិធីទូរទស្សន៍ និងភាពយន្តខ្មែរដ៏ពេញនិយមដែរ។ វីដេអូជាច្រើនរួមបញ្ចូលចំណងជើងជាភាសាខ្មែរដើម្បីធ្វើឱ្យមាតិកាមានភាពច្បាស់លាស់ និងងាយស្រួលសម្រាប់អ្នកមើលទាំងអស់។ វីដេអូបង្ហាញចំណាប់អារម្មណ៍លើកទឹកចិត្តអ្នកមើលឲ្យគោរព ផ្ដល់តម្លៃ និងគាំទ្រប្រពៃណីក្នុងតំបន់។ អ្នកបង្កើតមាតិកាខ្លះចែករំលែករឿងផ្ទាល់ខ្លួនទាក់ទងនឹងខ្លឹមសារវីដេអូដែលពួកគេបង្ហាញចំណាប់អារម្មណ៍។ អ្នកគាំទ្រតែងតែ Tag មិត្តភក្តិនៅក្នុងវីដេអូ ចែករំលែកភាពសប្បាយរីករាយជាមួយរង្វង់សង្គមរបស់ពួកគេ។ វីដេអូបង្ហាញចំណាប់អារម្មណ៍អាចធ្វើឱ្យបទចម្រៀង ឬរឿងចាស់ៗពេញនិយមម្តងទៀតក្នុងចំណោមយុវវ័យ។ ឆានែលជាច្រើនធ្វើវីដេអូចំណាប់អារម្មណ៍ចំពោះកំប្លែងក្នុងស្រុក ដែលឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃក្នុងប្រទេសកម្ពុជា។ ពេលខ្លះ អ្នកបង្កើតមាតិកា អញ្ជើញភ្ញៀវកិត្តិយសឱ្យមកធ្វើវីដេអូបង្ហាញចំណាប់អារម្មណ៍ជាមួយគ្នា ដើម្បីទទួលបានយោបល់បន្ថែមទៀត។ ជារឿយៗ ការសហការទាំងនេះពង្រឹងទំនាក់ទំនងសហគមន៍។ វីដេអូខ្លះបង្រៀនរបាំខ្មែរ ឬចម្រៀងសាមញ្ញៗ និង ងាយស្រួល។ វីដេអូបង្ហាញចំណាប់អារម្មណ៍ជួយឱ្យអ្នកមានទេពកោសល្យក្នុងស្រុក ទទួលការចាប់អារម្មណ៍ពីទស្សនិកជនអន្តរជាតិ។ តាមរយៈការមើលវីដេអូចំណាប់អារម្មណ៍ ប្រជាជនមានមោទនភាពចំពោះបេតិកភណ្ឌកម្ពុជារបស់ពួកគេ។ វីដេអូបង្ហាញចំណាប់អារម្មណ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាស្ពានរវាងប្រពៃណី និងការកម្សាន្តទំនើប។ សរុបមក វីដេអូបង្ហាញចំណាប់អារម្មណ៍ជួយថែរក្សាវប្បធម៌ខ្មែរ ស្របពេលដែលវានាំមកនូវការកម្សាន្ត ហើយមនុស្សគ្រប់គ្នាអាចចូលមើលបាន។